ការគ្មានការងារធ្វើ គឺជាបញ្ហាប្រឈមដ៏ធំមួយដែលមនុស្សជាច្រើនអាចជួបប្រទះក្នុងជីវិត។ វាមិនត្រឹមតែប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់សុខភាពផ្លូវចិត្ត និងទំនាក់ទំនងសង្គមផងដែរ។ ការយល់ដឹងពីផលប៉ះពាល់ទាំងនេះ និងការរៀបចំយុទ្ធសាស្ត្រដោះស្រាយដ៏មានប្រសិទ្ធភាព គឺជារឿងចាំបាច់ដើម្បីឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះ។ ផលប៉ះពាល់នៃការគ្មានការងារធ្វើអាចបង្កឱ្យមានផលប៉ះពាល់ជាច្រើនដែលគួរឱ្យព្រួយបារម្ភ ទាំងសង្គម ផ្លួវចិត្ត ព្រមទាំងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុខ្លាំងទៀតផង។ នៅពេលគ្មានប្រាក់ចំណូលទៀងទាត់ បុគ្គលម្នាក់ៗអាចប្រឈមមុខនឹងការលំបាកក្នុងការបង់ថ្លៃចំណាយប្រចាំថ្ងៃ ដូចជាថ្លៃផ្ទះ ថ្លៃម្ហូបអាហារ ថ្លៃទឹកភ្លើង និងថ្លៃបង់រំលស់ផ្សេងៗ។ កាលណាគ្មានប្រាក់ចំណូល ហើយការចំណាយនៅតែមាន នោះបំណុលអាចកើនឡើង ដែលនាំឱ្យមានភាពតានតឹងផ្នែកហិរញ្ញវត្ថុកាន់តែខ្លាំង ហើយអាចឈានទៅដល់ការខ្វះខាតធ្ងន់ធ្ងរ។ បើនិយាយពីផលប៉ះពាល់លើសុខភាពផ្លូវចិត្ត និងអារម្មណ៍ ការគ្មានការងារធ្វើអាចបណ្ដាលឱ្យមានអារម្មណ៍តានតឹង ភ័យខ្លាច ថប់បារម្ភ និងស្ត្រេសខ្ពស់។ ដោយអ្នកដែលកើតជម្ងឺនេះអាចមានអារម្មណ៍បាក់ទឹកចិត្ត គ្មានតម្លៃខ្លួនឯង ឬខ្មាសអៀន ដែលអាចនាំឱ្យមានបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរដូចជា ជំងឺបាក់ទឹកចិត្ត ឬជំងឺថប់បារម្ភ។ ការបាត់បង់គោលបំណង គោលដៅ ការងារក្នុងជីវិតប្រចាំថ្ងៃក៏អាចធ្វើឱ្យអារម្មណ៍ឯកោកាន់តែខ្លាំងផងដែរ។ ចំណែកឯផលប៉ះពាល់លើទំនាក់ទំនងសង្គមវិញគឺ បញ្ហាគ្មានការងារធ្វើអាចជះឥទ្ធិពលដល់ទំនាក់ទំនងជាមួយគ្រួសារ និងមិត្តភក្តិ។ ដោយសារតែមានអារម្មណ៍តានតឹង ឬបាក់ទឹកចិត្ត ធ្វើអោយយើងអាចនឹងឃ្លាតឆ្ងាយពីសង្គម មិនចង់ជួបជុំមិត្តភក្តិ ឬចូលរួមសកម្មភាពសង្គមផ្សេងៗ។ ដែលនេះជាមូលហេតុអាចបណ្ដាលឱ្យមានភាពតានតឹងក្នុងគ្រួសារ ជាពិសេសនៅពេលមានបញ្ហាហិរញ្ញវត្ថុ ដែលអាចនាំឱ្យមានការឈ្លោះប្រកែកគ្នា ឬការយល់ច្រឡំ។ សម្រាប់ផលប៉ះពាល់លើជំនាញ និងបទពិសោធន៍វិញ គឺការអូសបន្លាយពេលគ្មានការងារធ្វើអាចបណ្ដាលឱ្យជំនាញដែលបានរៀនសូត្រត្រូវបានបំភ្លេចចោល ឬលែងមានតម្រូវការទីផ្សារ។ ម្យ៉ាងវិញទៀត ការអាក់ខានក្នុងការទទួលបានបទពិសោធន៍ការងារថ្មីៗ ក៏អាចធ្វើឱ្យអ្នកកាន់តែពិបាកក្នុងការស្វែងរកការងារធ្វើឡើងវិញដែរ នៅពេលដែលអ្នកត្រលប់ទៅរកការងារ។ ដើម្បីដោះស្រាយបញ្ហាគ្មានការងារធ្វើប្រកបដោយប្រសិទ្ធភាព ចាំបាច់ត្រូវមានវិធីសាស្ត្រគ្រប់ជ្រុងជ្រោយទាំងផ្នែកអារម្មណ៍ ហិរញ្ញវត្ថុ និងការស្វែងរកការងារ។ ការគ្រប់គ្រងទិដ្ឋភាពទាំងនេះនឹងជួយអ្នកឱ្យឆ្លងកាត់ដំណាក់កាលលំបាកនេះដោយជោគជ័យ។ ចំពោះការគ្រប់គ្រងអារម្មណ៍ និងថែទាំសុខភាពផ្លូវចិត្តជារឿងសំខាន់ព្រោះការបាត់បង់ការងារ ឬការស្វែងរកការងារមិនបាន អាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្ត ដែលនាំឱ្យមានអារម្មណ៍បាក់ទឹកចិត្ត ថប់បារម្ភ និងស្ត្រេស។ ដូច្នេះ ការគ្រប់គ្រងអារម្មណ៍គឺជាគន្លឹះដ៏សំខាន់បំផុត និងដំបូងបង្អស់ ដោយអ្នកត្រូវទទួលស្គាល់ និងបញ្ចេញអារម្មណ៍តានតឹង ឬបាក់ទឹកចិត្តរបស់អ្នក កុំលាក់បាំងវា ហើយកុំបន្ទោសខ្លួនឯង។ ការទទួលស្គាល់ថាអ្នកកំពុងជួបប្រទះអារម្មណ៍ទាំងនេះ គឺជាជំហានដំបូងក្នុងការដោះស្រាយ អ្នកអាចនិយាយរំដោះអារម្មណ៍ជាមួយមនុស្សដែលអ្នកទុកចិត្តបំផុត ដូចជាមិត្តភក្តិជិតស្និទ្ធ សមាជិកគ្រួសារ ឬដៃគូជីវិត។ ការចែករំលែកបទពិសោធន៍និងអារម្មណ៍អាចជួយបន្ថយភាពតានតឹង និងទទួលបានការគាំទ្រផ្លូវចិត្ត ក្រៅពីនេះ ការថែទាំសុខភាពផ្លូវកាយក៏ជួយដល់សុខភាពផ្លូវចិត្តផងដែរ។ យើងត្រូវបរិភោគអាហារដែលមានជីវជាតិគ្រប់គ្រាន់ ជៀសវាងអាហារឥតប្រយោជន៍ និងគ្រឿងស្រវឹង ឬសារធាតុញៀនដែលអាចធ្វើឱ្យស្ថានភាពផ្លូវចិត្តកាន់តែអាក្រក់ទៅៗ។ ទោះបីជាគ្មានការងារធ្វើក៏ដោយ ក៏អ្នកគួរតែរក្សាទម្លាប់ប្រចាំថ្ងៃ និងកំណត់គោលដៅតូចៗដែលអាចសម្រេចបាន។ ឧទាហរណ៍ កំណត់ពេលវេលាសម្រាប់ស្វែងរកការងារ រៀនជំនាញថ្មី ធ្វើកិច្ចការផ្ទះ អានសៀវភៅ ឬធ្វើសកម្មភាពកម្សាន្តដែលចំណាយតិច។ ប្រសិនបើអ្នកមានអារម្មណ៍បាក់ទឹកចិត្តធ្ងន់ធ្ងរ អារម្មណ៍មិនល្អកើតឡើងជាប្រចាំ ឬគិតអវិជ្ជមានជាប់ជានិច្ច សូមកុំស្ទាក់ស្ទើរក្នុងការស្វែងរកជំនួយពីចិត្តវិទូ ឬអ្នកប្រឹក្សាយោបល់។ ពួកគាត់អាចផ្ដល់នូវដំបូន្មាន និងបច្ចេកទេសដោះស្រាយបញ្ហាផ្លូវចិត្តប្រកបដោយប្រសិទ្ធភាព និងជួយអ្នកឱ្យឆ្លងផុតពីស្ថានភាពលំបាក។ ការគ្រប់គ្រងហិរញ្ញវត្ថុដោយឆ្លាតវៃក៏ជារឿងដែលត្រូវគិតគូខ្លាំងផងដែរ ការគ្មានប្រាក់ចំណូលទៀងទាត់អាចបង្កជាសម្ពាធហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ដូច្នេះការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយភាពឆ្លាតវៃគឺចាំបាច់ណាស់។ ជំហានដំបូង អ្នកត្រូវវាយតម្លៃស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នរបស់អ្នក ហើយត្រូវដឹងឱ្យច្បាស់ពីចំនួនប្រាក់សន្សំដែលមាន និងបំណុលដែលត្រូវសង។ ការមានទិន្នន័យច្បាស់លាស់នឹងជួយអ្នកក្នុងការរៀបចំផែនការ និងដឹងពីរយៈពេលប៉ុន្មានដែលអ្នកអាចទ្រទ្រង់ជីវភាពដោយគ្មានការងារ។ បន្ទាប់មក ត្រូវកាត់បន្ថយការចំណាយមិនចាំបាច់ នេះជាជំហានដ៏សំខាន់បំផុតដើម្បីតស៊ូបានក្នុងដំណាក់កាលដែលគ្មានការងារធ្វើ។ ត្រូវលុបចោលការចំណាយណាដែលមិនចាំបាច់ជាបន្ទាន់ ដូចជាការកម្សាន្ត ការដើរផ្សារច្រើនពេក ការទិញរបស់របរដែលមិនសំខាន់ជាដើម។ ដោយផ្ដោតលើការចំណាយមូលដ្ឋានចាំបាច់ដូចជា ថ្លៃម្ហូបអាហារ ថ្លៃជួលផ្ទះឬបន្ទប់ ថ្លៃទឹកភ្លើង និងថ្លៃធ្វើដំណើរទៅកន្លែងសំភាសន៍ការងារ និងគួរបង្កើតថវិកាប្រចាំខែមួយដែលលម្អិត។ រៀបចំផែនការថវិកានេះដោយកត់ត្រារាល់ចំណូល និងចំណាយប្រចាំថ្ងៃរបស់អ្នក ដោយកំណត់ថាតើអ្នកអាចចំណាយប៉ុន្មានសម្រាប់មុខទំនិញនីមួយៗ ហើយប្រកាន់ខ្ជាប់នូវផែនការនោះដោយវិន័យ។ ការមានថវិកាច្បាស់លាស់នឹងជួយអ្នកគ្រប់គ្រងលុយកាក់បានល្អប្រសើរ ជៀសវាងការចំណាយហួសកម្រិត និងពន្យារពេលលទ្ធភាពសន្សំរបស់អ្នក។ ជាចុងក្រោយ ប្រសិនបើអាច អ្នកគួរតែស្វែងរកប្រភពចំណូលបណ្ដោះអាសន្នដូចជាអ្នកអាចរកការងារក្រៅម៉ោង ដូចជាការងារ ហ្វ្រីលែន ការបង្រៀនភាសា ការរចនាក្រាហ្វិក ការសរសេរអត្ថបទ ឬការងារបណ្ដោះអាសន្នផ្សេងៗទៀត ។ ដើម្បីរកប្រាក់ចំណូលបន្ថែមទោះតិចតួចក៏ដោយនេះអាចជួយសម្រាលបន្ទុកហិរញ្ញវត្ថុ និងផ្ដល់អារម្មណ៍ថាមានតម្លៃ និងផលិតភាពក្នុងអំឡុងពេលស្វែងរកការងារពេញម៉ោង។ បន្ទាប់ពីបានគ្រប់គ្រងអារម្មណ៍ និងស្ថានភាពហិរញ្ញវត្ថុរបស់អ្នកបានមួយកម្រិតហើយ ជំហានបន្ទាប់គឺត្រូវផ្តោតការយកចិត្តទុកដាក់របស់អ្នកទាំងស្រុងលើការស្វែងរកការងារ។ ការរកការងារធ្វើវិញ គឺទាមទារនូវយុទ្ធសាស្ត្រច្បាស់លាស់ ការព្យាយាម និងការត្រៀមខ្លួនជានិច្ច។ ដើម្បីបង្កើនឱកាសក្នុងការទទួលបានការងារ អ្នកត្រូវចាប់ផ្តើមដោយកែលម្អប្រវត្តិរូប និងលិខិតអម របស់អ្នក។ រៀបចំលិខិតអមសម្រាប់ក្រុមហ៊ុននីមួយៗដែលអ្នកដាក់ពាក្យ ដោយសង្កត់ធ្គន់លើចំណុចដែលពាក់ព័ន្ធនឹងតម្រូវការការងារនោះ។ ការប្ដូរតាមបំណងសម្រាប់មុខតំណែងនីមួយៗគឺសំខាន់ណាស់ ព្រោះវាបង្ហាញពីការយកចិត្តទុកដាក់របស់អ្នក។ ក្រៅពីនេះ ការអត់ការងារធ្វើក៏ជាឱកាសល្អក្នុងការបណ្តុះបណ្តាលជំនាញថ្មីៗ ឬពង្រឹងជំនាញចាស់ផងដែរ។ ទីផ្សារការងារតែងតែផ្លាស់ប្តូរ ហើយតម្រូវការជំនាញក៏វិវត្តន៍ឥតឈប់ឈរ ដូច្នេះការប្រើប្រាស់ពេលវេលានេះដើម្បីរៀនជំនាញថ្មីៗដែលកំពុងមានតម្រូវការខ្ពស់ ឬពង្រឹងជំនាញចាស់ដែលអ្នកមានស្រាប់ គឺជាជម្រើសដ៏ល្អបំផុត។ មួយវិញទៀត ការកសាងនិងពង្រីកបណ្ដាញទំនាក់ទំនង គឺជារឿងសំខាន់ណាស់ ដោយភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ សហការីចាស់ៗ ឬអ្នកជំនាញក្នុងវិស័យរបស់អ្នក។ ហើយពួកគេក៏អាចជួយផ្ដល់ព័ត៌មានអំពីឱកាសការងារដែលមិនបានផ្សព្វផ្សាយជាសាធារណៈ ឬណែនាំអ្នកទៅកាន់ក្រុមហ៊ុនផ្សេងៗ។ ការចូលរួមព្រឹត្តិការណ៍ពាក់ព័ន្ធនឹងអាជីព សិក្ខាសាលា ឬកិច្ចប្រជុំបណ្ដាញអាជីវកម្ម ក៏អាចជួយពង្រីកបណ្ដាញបានដែរ។ បន្ទាប់មក ត្រូវដាក់ពាក្យការងារឱ្យបានច្រើន និងតាមដានលទ្ធផល កុំដាក់ពាក្យត្រឹមតែមួយកន្លែង ឬពីរកន្លែង ត្រូវដាក់ពាក្យទៅក្រុមហ៊ុនជាច្រើនដែលស័ក្តិសមនឹងជំនាញនិងបទពិសោធន៍របស់អ្នក ដើម្បីបង្កើនឱកាស។ ត្រូវតាមដានលទ្ធផលនៃការដាក់ពាក្យនីមួយៗ និងត្រៀមខ្លួនសម្រាប់បទសម្ភាសន៍ ការព្យាយាមមិនបោះបង់គឺជាកត្តាសំខាន់ ព្រោះការរកការងារអាចចំណាយពេលយូរ។ ជាចុងក្រោយ ប្រសិនបើអ្នកត្រូវបានគេហៅសម្ភាសន៍ ត្រូវត្រៀមខ្លួនសម្រាប់ការសម្ភាសន៍ ដោយស្រាវជ្រាវអំពីក្រុមហ៊ុន និងតួនាទីការងារនោះឱ្យបានច្បាស់លាស់។ ត្រៀមចម្លើយសម្រាប់សំណួរទូទៅនិងសំណួរទាក់ទងនឹងជំនាញរបស់អ្នកហើយត្រូវហាត់សមការសម្ភាសន៍ជាមួយមិត្តភក្តិ ឬសមាជិកគ្រួសារ ដើម្បីបង្កើនទំនុកចិត្ត និងកាត់បន្ថយភាពភ័យខ្លាច។